ការប្រារព្ធ ពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគឺជាពិធីដ៏មានតម្លៃផ្នែកវប្បធម៌ និងគ្រួសារជាតិខ្មែរដែលគេតែងប្រារព្ធធ្វើប្រកបដោយគោរពដ៏ខ្ពង់ខ្ពស់បំផុត ពិធីនេះជាការសម្ដែងចំពោះសេចក្ដីគោរពស្រឡាញ់ និងការដឹងគុណពីសំណាក់កូនចៅ ប្រជាជនសហគមន៍ ទៅកាន់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថ្ងៃបុណ្យចម្រើនព្រះជន្ម សម្តេចយាយគឺជាថ្ងៃឈប់សម្រាកសាធារណៈមួយនៅប្រទេសកម្ពុជាផងដែរ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី ១៨ ខែមិថុនា ។ ថ្ងៃនេះជាឱកាសដែលប្រជាពលរដ្ឋបានរំលឹកអំពីជីវិត និងការចូលរួមរបស់សម្តេចយាយក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។ ស្ថានីយទូរទស្សន៍ និងវិទ្យុជាតិជាច្រើនបានផ្សាយអំពីជីវប្រវត្តិ និងការងារស្នាមព្រះហស្ដរបស់សម្តេចយាយ។ នៅថ្ងៃនេះផងដែរប្រជាពលរដ្ឋខ្មែរជាច្រើនបានដាក់តាំងរូបសម្តេចយាយនៅក្នុងផ្ទះ និងសហគមន៍របស់ពួកគេដើម្បីបង្ហាញពីការគោរពដឹងគុណនិងការអបអរសាទរ។ ហើយសាលារៀនខ្លះក៏បានរៀបចំសកម្មភាពអប់រំនិងបង្ហាញអំពីជីវប្រវត្តិសម្តេចយាយដល់សិស្សានុសិស្សផងដែរ។ ការប្រារព្ធពីធិនេះបានបង្ហាញពីការគោរពយ៉ាងជ្រៅទៅលើព្រះបរមរាជវង្ស និងប្រពៃណីរបស់ខ្មែរ។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រផ្នែកសុខភាព អប់រំ និងសប្បុរសធម៌ផងដែរ។ នៅក្នុងពិធីបុណ្យនេះគេតែងតែនិមន្តយាងសម្តេចសង្ឃ និងព្រះសង្ឃទាំងពីរគណៈចូលព្រះបរមរាជវាំងដើម្បីសូត្រមន្តថ្វាយព្រះពរសព្វសាធុការដល់សម្តេចយាយ។ ក្រោយមកគេរៀបចំពិធីដាក់បាត្រដល់ព្រះសង្ឃដើម្បីឧទ្ទិសផលបុណ្យនិងសុំសេចក្តីសុខផងដែរ។ គេតែងរៀបចំតុបតែងផ្ការ នៅមុខព្រះឆាយាល័ក្ខណ៏របស់សម្តេចយាយដើម្បីសម្តែងការគោរពដឹងគុណដល់ទ្រង់។ ហើយប្រជាជនខ្មែរ និងជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើនបានស្លៀកពាក់សំពត់ហូលផាមួងខ្មែរដើម្បីចូលរួមពិធីផ្លូវការទៀតផង។ នៅក្នុងពិធីនេះគេសង្កេតឃើញមានការសម្តែងរបាំជូនពរនិងរបាំប្រពៃណីផ្សេងៗដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ បន្ទាប់មក គេក៏បានរៀបចំពិធីកាត់នំថ្វាយដល់សម្តេចយាយផងដែរ ដោយមានគោរពយ៉ាងខ្ពង់ខ្ពស់។ ក្រោយពេលសម្តេចយាយទ្រង់យាងកាត់នំហើយគេបានរៀបចំថតរូបសម្តេចយាយនិងកូនចៅដើម្បីទុកជាអនុស្សាវរីយ៏។ នៅតាមបណ្តាវត្តអារាមភាគច្រើនក្នុងប្រទេសកម្ពុជាព្រះសង្ឃនិងគណៈគ្រប់គ្រងវត្តបានធ្វើពិធីសូត្រមន្ត ថ្វាយព្រះពរដល់សម្តេចយាយផងដែរ។ តាមសួនច្បារសាធារណៈនានាពិសេសនោះគឺសួនច្បារមុខព្រះបរមរាជវាំងត្រូវបានលម្អដោយផ្កា និងបដាអបអរសាទរ។ លើសពីនេះទៅទៀតពេលយប់ឡើងគេក៏បានរៀបចំពីធីបាញ់កាំជ្រួចដើម្បីអបអរសាទរ និងថ្វាយព្រះពរដល់សម្តេចយាយថែមទៀតផង។